ល្បែងស្វាដណ្ដើមស្លឹកឈើ គឺជាល្បែងប្រជាប្រិយខ្មែរមួយដ៏រីករាយ ដែលគេលេងដោយឱ្យបុរស និងស្ត្រីចែកគ្នាជា២ក្រុម តែជាទូទៅត្រូវបានលេងដោយកុមារា កុមារី និងយុវជននៅតាមទីជនបទ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។ ល្បែងនេះមិនត្រឹមតែផ្ដល់ភាពសប្បាយរីករាយប៉ុណ្ណោះទេ ថែមទាំងជួយបណ្ដុះភាពរហ័សរហួន ការប្រុងប្រយ័ត្ន និងស្មារតីសាមគ្គីភាពក្នុងចំណោមអ្នកលេងទៀតផង។ នៅក្នុងការលេងល្បែងនេះ វាមិនត្រូវការឧបករណ៍អ្វីស្មុគស្មាញនោះទេ គឺគ្រាន់តែត្រូវការ មែកឈើ មួយចំនួនប៉ុណ្ណោះ។ ឯចំនួនអ្នកលេងមិនកំណត់ទេ គឺកាន់តែច្រើនកាន់តែសប្បាយរីករាយ និងកាន់តែមានភាពប្រកួតប្រជែង។ ជាដំបូងបង្អស់ អ្នកលេងទាំងអស់ត្រូវ ឈរជាជួរទាំងពីរក្រុម និងដាក់លេខរៀងទៅតាមកន្លែងដែលសមាជិកម្នាក់ៗឈរ។ បន្ទាប់មក ត្រូវកំណត់ ទីតាំងមែកឈើ ដែលអាជ្ញាកណ្ដាលបានដាក់នៅចំកណ្ដាលនៃបរិវេនប្រកួតរវាងក្រុមទាំងពី អាចជាគំនរស្លឹកឈើ ឬមែកឈើតូចៗដែលបានរៀបចំទុក។ បន្ទាប់មកកំណត់ ទីតាំងចាប់ផ្ដើម សម្រាប់ក្រុមនីមួយៗ ដោយមានគម្លាតសមរម្យពីគំនរស្លឹកឈើ។ មុនពេលចាប់ផ្ដើមលេង អ្នកលេងម្នាក់អាចជាចាស់ទុំ ឬអាជ្ញាកណ្ដាល ជាអ្នកផ្ដើមដោយស្រែកពាក្យថា ត្រៀម! ទៅ! ឬបន្លឺសញ្ញាណាមួយ នៅពេលឮសញ្ញា អ្នកលេងទាំងសងខាងត្រូវរត់ប្រណាំងទៅកាន់គំនរស្លឹកឈើដែលនៅចំកណ្ដាល។ អ្នកលេងត្រូវប្រឹងប្រែង ដណ្ដើមយកមែកឈើមកដាក់នៅកន្លែងក្រុមខ្លួន។ ការដណ្ដើមអាចធ្វើឡើងដោយចាប់យក រើស ឬរុញច្រានគ្នាបន្តិចបន្តួច ប៉ុន្តែមិនបង្កឱ្យមានគ្រោះថ្នាក់នោះទេ។ ក្រុមនីមួយៗត្រូវព្យាយាម ការពារមែកឈើ ដែលខ្លួនបានដណ្ដើមបាន មិនឱ្យក្រុមម្ខាងទៀតលួចយកទៅវិញបាន។ ក្នុងពេលជាមួយគ្នា ពួកគេក៏ត្រូវរកវិធី លួច ឬដណ្ដើម មែកឈើពីក្រុមម្ខាងទៀតមកដាក់ក្រុមខ្លួនដែរ។ ជាទូទៅ គេអាចដាក់ច្បាប់ក្នុងការលេងមួយចំនួនដូចជា អ្នកណាដែលកាន់ស្លឹកឈើត្រូវគេចាប់ប៉ះ គឺត្រូវធ្លាក់ពីការលេងមួយរយៈ ឬ ស្លឹកឈើដែលធ្លាក់ពីដៃ គឺជារបស់អ្នកណាដែលរើសបានមុនជាដើម។ ក្បួនទាំងនេះអាចប្រែប្រួលទៅតាមតំបន់ ឬការព្រមព្រៀងគ្នារបស់អ្នកលេង។ ការលេងល្បែងនេះនៅបន្តរហូតដល់អស់ចំនួនមនុស្សទាំងពីរក្រុម ឬដល់ពេលវេលាកំណត់។ ក្រុមណាដែល ប្រមូលបានមែកឈើច្រើនជាងគេ នៅចុងបញ្ចប់ គឺជាក្រុមដែលឈ្នះ។ ល្បែងដណ្ដើមស្លឹកឈើ មិនមែនគ្រាន់តែជាល្បែងកម្សាន្តធម្មតានោះទេ ប៉ុន្តែវាក៏មានបង្កប់នូវអត្ថន័យ និងអត្ថប្រយោជន៍ជាច្រើនផងដែរ។ ដូចជា ការរត់ប្រណាំង ការដណ្ដើម និងការការពារ និងទាមទារឱ្យអ្នកលេងមានកម្លាំងកាយមាំមួន និងភាពរហ័សរហួន។ វាជាលំហាត់ប្រាណដ៏ល្អមួយសម្រាប់ក្មេងៗ ដើម្បីបង្កើនភាពលូតលាស់ថែមទៀតផង។ ល្បែងនេះក៏ធ្វើឲ្យអ្នកលេង ចេះធ្វើការរួមគ្នាជាក្រុម បែងចែកតួនាទី និងចេះជួយគ្នាទៅវិញទៅមកដើម្បីសម្រេចគោលដៅផងដែរ។ វាក៏ជួយបង្កើនការអភិវឌ្ឍយុទ្ធសាស្ត្រ និងល្បិចកល ដើម្បីដណ្ដើមយកស្លឹកឈើឱ្យបានច្រើនបំផុត និងការពារស្លឹកឈើរបស់ខ្លួន។ ជាពិសេស វាជួយពង្រឹងការគិត ការវិភាគ និងចេះដោះស្រាយបញ្ហាបានមួយកម្រិតទៀត។ មួយវិញទៀត បានបង្រៀនអ្នកលេងឱ្យចេះប្រកួតប្រជែងដោយយុត្តិធម៌ គោរពក្បួនច្បាប់ និងចេះទទួលស្គាល់ការឈ្នះចាញ់។ ល្បែងដណ្ដើមស្លឹកឈើជាមរតកវប្បធម៌អរូបីមួយ ដែលបានបន្តតាំងពីសម័យបុរាណរហូតមកដល់ពេលបច្ចុប្បន្ន។ ការលេងល្បែងនេះ ក៏ជាការចូលរួមចំណែកក្នុងការថែរក្សា និងផ្សព្វផ្សាយវប្បធម៌ជាតិផងដែរ។ កាលពីសម័យដើម ល្បែងដណ្ដើមស្លឹកឈើត្រូវបានលេងយ៉ាងទូលំទូលាយនៅតាមភូមិស្រុក នៅពេលទំនេរពីការងារ ឬក្នុងឱកាសបុណ្យទាន ហើយវាជាសកម្មភាពកម្សាន្តដ៏ពេញនិយមសម្រាប់កុមារ និងយុវជន។ ប៉ុន្តែបច្ចុប្បន្ននេះ ដោយសារការរីកចម្រើននៃបច្ចេកវិទ្យា និងការកម្សាន្តបែបទំនើបៗ ដូចជាទូរសព្ទឆ្លាតវៃ ហ្គេមកុំព្យូទ័រ និងបណ្តាញសង្គម កុមារ និងយុវជនមានជម្រើសលេងច្រើនជាងមុន។ ដូច្នេះហើយល្បែងប្រជាប្រិយមួយនេះ ហាក់ដូចជាមានការធ្លាក់ចុះប្រជាប្រិយភាពបន្តិចម្តងៗ ហើយមិនសូវត្រូវបានគេលេងញឹកញាប់ដូចកាលពីមុនឡើយ។ ទោះបីជាយ៉ាងនេះក្តី នៅតាមសាលារៀនមួយចំនួន និងក្នុងឱកាសបុណ្យជាតិសំខាន់ៗដូចជា បុណ្យចូលឆ្នាំខ្មែរ ឬបុណ្យភ្ជុំបិណ្ឌ គេនៅតែឃើញមានការរៀបចំឱ្យមានការលេងល្បែងដណ្ដើមស្លឹកឈើនេះឡើងវិញ។ នេះគឺដើម្បីរំលឹកដល់ប្រពៃណី និងបណ្តុះស្មារតីស្រឡាញ់វប្បធម៌ជាតិដល់ក្មេងជំនាន់ក្រោយ និងបង្ហាញពីភាពសប្បាយរីករាយនៃល្បែងបុរាណនេះផងដែរ។